នៅប្រទេសកម្ពុជាក្នុងសម័យពីដើមមុខរបរសម្រាប់ចិញ្ចឺមជីវិតមានច្រើនបែបច្រើនយ៉ាងហើយការប្រកបរបរដែលយកចំបើងនិងផ្កាស្មៅធ្វើជាអំបោសក៏ជារបរដ៏ពេញនិយមផងដែរ។ ដោយសារតែការធ្វើអំបោសពីចំបើង និងផ្កាស្មៅ គឺជាមុខរបរបុរាណមួយរបស់ប្រជាជនខ្មែរ ដែលបានបន្តវេនពីដូនតា។ មុខរបរនេះមិនត្រឹមតែជាផ្នែកមួយនៃជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិនៅជុំវិញខ្លួនសម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃទៀតផង។ បើនិយាយពីអំបោសគ្រប់គ្នាប្រាកដជាស្គាល់ ត្បិតអំបោសមានច្រើនប្រភេទសម្រាប់ប្រើប្រាស់ស្ទើគ្រប់ទីកន្លែង ។ រួចបើសិនជារៀបរាប់ឈ្មោះអំបោស និងតួនាទីមួយៗ ក៏សឹងតែនិយាយមិនអស់ គេច្នៃវាអោយស្របទៅតាមទីតាំងនៃការប្រើប្រាស់។ ហើយអំបោសមួយប្រភេទនេះ កំពុងតែមានការពេញនិយមខ្លាំងសម្រាប់មនុស្សគ្រប់គ្នា។ នោះគឺអំបោសផ្កាស្មៅ ព្រោះវាត្រូវបានគេយកផ្កាស្មៅម្យ៉ាង ដែលដុះនៅតាមវាលខ្ពង់រាប ឬជើងភ្នំនានា។ ដែលផ្កាស្មៅនោះគេតែងហៅថា ផ្កាស្មៅបបោស ដែលមានរូបរាងដើមស្រដៀងទៅនឹងដើមត្រែងដែលដុះនៅតាមមាត់ទឹកដែរ។ តាមពិតទៅ ដើម្បីបានក្លាយជាអំបោសមួយ សម្រាប់បោសផ្ទះមិនមែនជាការងាយស្រួលប៉ុន្មាននោះទេ។ ពោលគឺត្រូវឆ្លងកាត់ច្រើនដំណាក់កាលច្រើនណាស់ដែរមុននឹងក្លាយជាអំបោសដែលអាចប្រើប្រាស់បានសព្វថ្ងៃនេះបាន។ បើសង្កេតតាមរបៀបធ្វើ របស់លោកតា ឈូក ភី និងលោកយាយម៉ៅ ជឹម ដែលគាត់បានប្រកបរបរ នេះតាំងពីសម័យលន់ណល់មកម្លេះ។ ម្ល៉ោះហើយនៅទស្សវដ្តទី៨០ របៀបធ្វើអំបោសនេះ បានសាយភាយពីគាត់តាមអ្នកដែលបានមកប្រស្រ័យទាក់ទង ទៅតំបន់មួយចំនួន ដែររួមមានដូចជាស្រុកពួក ស្រុកបន្ទាយស្រី និងឃុំចន្ទសរ ជាដើម។ ហើយក្រោយមកទៀតកាន់តែបន្តរសាយភាយធំឡើងៗរហូត រូបរាងអំបោសផ្នែកខ្លះមានការប្រែប្រួល ប្តូរទៅជាដងឈើ ដែលខុសឆ្ងាយពីទំរង់ដើមរបស់គាត់ទៅតាមការនិយមនិងពេលវេលាធ្វើរាងៗខ្លួន។ ខ្ញុំសូមលើកយករបៀបធ្វើអំបោសរបស់ពួកគាត់មកបង្ហាញដូចជា នៅខែកក្តិកស្មៅបបោសចាប់ផ្តើមចេញផ្កាក្រពុំជាពេលល្អដែលអ្នកភូមិចាប់ផ្តើមកាច់យកមកលក់ រឺក៏ទុកសម្រាប់ធ្វើអំបោសខ្លួនឯងផងដែរ។ ត្បិតបើផុតពីខែនោះទៅផ្កាបបោសនឹងចាប់ផ្តើមរីក ដែលទាមទារអោយអ្នកធ្វើអំបោសត្រូវចំណាយពេលកាន់តែច្រើនដើម្បីដាក់ហាលអោយស្ងួតផង និងកោសសម្អាតគ្រាប់ចោលផង។ ក្រោយពីកោសសម្អាតគ្រាប់រួចហើយ គាត់ចាប់ផ្តើមបេះសក់ស្មៅតូចៗចាប់ពីគល់រហូតស្ទើដល់ចុងដើមនៃផ្កាស្មៅនីមួយៗ ហើយយកសក់ដែលបេះរួចទៅផ្គួបចងជាដុំមូលមួយៗហៅថា កូនចំនួន៩ ស្មើនឹងអំបោសមួយ។ បន្ទាប់មកទៀតគាត់ចាប់ផ្តើមចងកូនមូលៗទាំង៩នោះបញ្ជូលគ្នាដោយដាក់ផ្អោបជារាងបន្ទះ រុំទាញដោយលួសយ៉ាងតឹងម្តងមួយៗ។ ត្រូវមានលួសរុំដែលមានកំរិតទំហំសសៃច្បាស់លាស់ដែរអាចអោយគាត់ជាន់ធាក់ទាញបង្វិលដងអំបោសពីមួយគន្លាក់ទៅមួយគន្លាក់ដោយមិនឲ្យដាច់លួស។ រីឯ លួសដែលរុំម្តងមួយកង់ៗពី កអំបោសរហូតដល់ដងអំបោសមានប្រវែង៣ចំអាមនិងថែម៣ ម្រៀម ទៀត ដែលនេះជាខ្នាតអំបោសរបស់គាត់។ ក្រោយពីកំណត់ប្រវែង និងទំហំដងអំបោស ដែលគាត់យល់ថាងាយស្រួលកាន់មិនចុករយដៃក្នុងពេលបោស ពោលគឺ មិនធំពេក មិនតូចពេក ហើយមិនខ្លីនាំឲ្យអោនពេក រឺវែងពេកនោះទេ។ នៅចុងដងអំបោស គាត់បានរំលួសបញ្ជាន់គ្នាពីរបីជាន់ ហើយធ្វើជាក្រវិលមួយទុកឲ្យព្យួរទុកអោយបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត បើទុកដាក់មិនបានត្រឹមត្រូវនឹងធ្វើឲ្យកោងខូចសក់អំបោសប្រើប្រាស់មិនបានគ្រប់ចំនួនកាលនៃអាយុរបស់វា។ បែបនេះហើយទាំងការធ្វើនិងការប្រើប្រាស់រួមផ្សំគ្នាបានត្រឹមត្រូវទើបអំបោសនេះល្បីដល់ទាំងអ្នកភ្នំពេញមកកម្មង់ ហើយតែងសរសើរអំបោសគាត់ថា បោសទាល់តែរិចសក់តែមិនរបូតខូចដងឡើយ។ រីឯការងារ ចុងក្រោយគេគឺ ហៅថាក្រងអំបោស គឺគាត់យកលួសប្រវែង៤ចម្អាមកន្លះ បត់ជា២ហើយសូកបំបែកសក់ស្មៅដោយបត់លួសចុះឡើង ពីម្ខាងទៅម្ខាងរហូតដល់អស់លួស។ ការធ្វើបែបនេះគឺដើម្បីអោយសក់ស្មៅរីកកំប៉ាងធំល្អងាយស្រួលសំអាត ហើយប្រើបានយូរ។ ដូចច្នេះហើយ ការងារនេះនៅតែមានដល់សព្វថ្ងៃមិនសាបរលុបនោះទេ ដោយការងារធ្វើអំបោសផ្កាស្មៅភាគច្រើនមនុស្សវ័យចំណាស់ជាអ្នកប្រកបរបរមួយនេះផងដៃរ។